នៅប្រទេសកម្ពុជាជាពិសេសតាមទីប្រជុំជន គេនិយមញំុាអាហារពេលល្ងាច ឬអាហារសម្រន់ជាច្រើនប្រភេទ ដែលមានលក់នៅតាមដងផ្លូវ តូបតូចៗ ព្រមទាំងដល់ភោជនីយដ្ឋាន ។ ទាំងនេះគឺជាប្រភេទម្ហូបអាហារ និងអាហារសម្រន់មួយចំនួនដែលពេញនិយមនៅពេលល្ងាច ។ បាយឆា និង មីឆា គឺជាជម្រើសដ៏ពេញនិយម និងងាយស្រួលរកបំផុតសម្រាប់អាហារពេលល្ងាច ។ បាយឆា មានច្រើនប្រភេទដូចជា បាយឆាសាច់មាន់ បាយឆាសាច់គោ បាយឆាក្ដាម បាយឆាបន្លែ ឬបាយឆាគ្រឿងសមុទ្រ ។ អាហារពេលល្ងាច ឬ អាហារតាមផ្លូវពិតជាមានប្រជាប្រិយភាពជាខ្លាំងក្នុងចំណោមប្រជាជនកម្ពុជា។ ជាទូទៅ គេទៅញុំាអាហារបែបនេះជុំគ្នាជាលក្ខណៈគ្រួសារ បងប្អូន មិត្តភក្តិ ក្រុមការងារ ឬដៃគូ។ អាហារពេលល្ងាច ឬ អាហារតាមដងផ្លូវមានច្រើនបែប ច្រើនជម្រើស។ ម្ហូបអាហារដែលយើងឃើញមានលក់នៅពេលយប់ភាគច្រើន មានដូចជា មីឆា បាយឆា គុយទាវ សាច់គោអាំង ពងទាកូន និងនំបុ័ងប៉ាត់តេ ជាដើម។ ជាទូទៅ អាហារតាមផ្លូវមានតម្លៃធូរថ្លៃ និងមានរសជាតិឆ្ងាញ់ ជាហេតុធ្វើឲ្យប្រជាជនខ្មែរជាច្រើនជាប់ចិត្តនឹងអាហារប្រភេទនេះ។ សព្វថ្ងៃនេះ នៅគ្រប់ទីកន្លែង យើងអាចញុំាអាហារតាមផ្លូវបានយ៉ាងងាយស្រួល និងមានជម្រើសច្រើន។ ប្រជាជនខ្មែរ និយមញុាំអាហារទាំងនេះជាមួយភេសជ្ជៈត្រជាក់ៗ ដែលបន្ថែមឱជារសកាន់តែឆ្ងាញ់ពីលើនោះទៀត។ សម្រាប់អ្នកដែលចូលចិត្តអាហារងាយស្រួលរំលាយ បបរស និង គុយទាវ គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អាហារពេលល្ងាចផងដែរ ។ អាហារពេលល្ងាចផ្ដល់ភាពងាយស្រួលដល់អ្នកដែលគ្មានពេលចម្អិន ឬមិនចង់ចម្អិនអាហារដោយខ្លួនឯង។ អាហារពេលល្ងាចដ៏មានឱជារសទាំងនេះពិតជាងាយស្រួលរកទិញណាស់។ ជាទូទៅ នៅទីប្រជុំជន ដូចជាតាមសាលារៀន កន្លែងការងារ និងកន្លែងដើរកំសាន្ត សុទ្ធតែជាកន្លែងដែលពោរពេញដោយអាហារពេលល្ងាចដ៏សម្បូរបែប។ បុកល្ហុង ក៏ជាអាហារពេលល្ងាចដ៏ពេញនិយមមួយនៅក្នុងចំំំណោមប្រជាជនខ្មែរ។ ដោយសារភាពសម្បូរបែបនៃអាហារពេលល្ងាច យើងឃើញថាមានមនុស្សជាច្រើនកុះករអង្គុយញុាំជារៀងរាល់ថ្ងៃ។ ជារៀងរាល់ចុងសប្ដាហ៍ ប្រជាជនខ្មែរតែងតែធ្វើដំណើរទៅមាត់ទន្លេ ដើម្បីដើរកំសាន្ត និងរកអាហារល្ងាចញុំា។ នៅទីនោះ មានអាហារជាច្រើនមុខដែលពួកគេអាចទិញបាន ដើម្បីទទួលទានបាន។ ក្រៅពីអាហារ ក៏មានបង្អែមផ្សេងៗ ដែលមានឱជារសឈ្ងុយឆ្ងាញ់ផងដែរ។ ក្នុងនោះរួមមាន បង្អែមលត នំអាកោ បង្អែមសណ្តែក បង្អែមចេកចំហុយ ឬក៏បង្អែមបបរត្នោតជាដើម ។ បង្អែមនីមួយៗសុទ្ធតែមានលក្ខណៈពិសេស និងរសជាតិដ៏ឆ្ងាញ់ពិសា។ សម្រាប់អ្នកដែលចូលចិត្តប្រភេទភេសជ្ជៈក្រឡុក យើងក៏មានច្រើនជម្រើសសម្រាប់ពួកគេដែរ។ ក្នុងនោះមានដូចជា ដូង ប័រ ស្វាយ ទៀប និងផ្លែឈើគ្រប់មុខក្រឡុកជាដើម។ លើសពីនេះទៀត អ្នកទិញក៏អាចកម្មង់តាមការចូលចិត្ត ឬរើសតែអ្វីដែលគេចង់ញុំាបានដែរ។ អ្វីដែលពិសេសអំពីអាហារពេលល្ងាចគឺ វាជួយឲ្យមនុស្សបង្កើនទំនាក់ទំនងរវាងគ្នានឹងគ្នាតាមរយៈការជជែកគ្នាបណ្ដើរ និងញុំាបណ្ដើរ។ មួយវិញទៀត អាហារពេលល្ងាច ឬអាហារតាមផ្លូវនេះធ្វើឲ្យអ្នកញុាំទទួលបាននូវអារម្មណ៍មួយយ៉ាងស្រស់ស្រាយ ហាក់ដូចជាបាត់បង់ភាពតានតឹងមួយរំពេច។ នំបុ័ងសាច់ ក៏ជាអាហារល្ងាចដ៏ពេញនិយមមួយផងដែរ នំបុ័ងសាច់់មានច្រើនប្រភេទ រួមមាននំប័ុងប៉ាតេ ជ្រូកខ្វៃ សាច់ជ្រូកបីជាន់ ផាក់ឡូវ និងត្រីខ។ វាជាកន្លែងមួយដែលអាចជួយពួកគេឲ្យស្វែងរកការសម្រាក និងបង្កើនភាពរីករាយពេលទទួលទានអាហារទាំងនោះផងដែរ។ ដោយសារតម្រូវការនៃអាហារពេលល្ងាចបានកើនឡើង វាក៏ជួយសម្រួលដល់ជីវភាពអាជីវករខ្មែរមួយចំនួនធំផងដែរ។ អាហារពេលល្ងាច ឬអាហារសម្រន់ទាំងនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមកម្ពុជាសព្វថ្ងៃ។ វាបានផ្ដល់ភាពងាយស្រួលដល់អ្នកដែលគ្មានពេលវេលាដើម្បីចម្អិនអាហារ ឬរវល់នឹងការងារផ្សេងៗ។ ដោយសារវាមានតម្លៃធូរថ្លៃ ដូច្នេះនរណាក៏អាចទិញញុំាបានដែរ។ អាហារសម្រន់មួយប្រភេទទៀតដែលគេនិយមឃើញមានអ្នកញុំា គឺខ្ចៅ ឬ ខ្យងស្ងោរ។ នេះជាអាហារសម្រន់ដ៏ពេញនិយម និងមានរសជាតិឆ្ងាញ់ ជាពិសេសបើញុាំជាមួយទឹកត្រីកោះកុង។ អ្នកអាចរកទិញវាបាននៅតាមមាត់ទន្លេ ព្រោះនេះជាកន្លែងដែលមនុស្សនិយមទៅអង្គុយលេង ឬស្រូបយកខ្យល់អាកាស។ ជាទូទៅ អាហារប្រភេទនេះ គេច្រើនតែញុាំជុំគ្នា ហើយតែងតែមានលើសពីមួយមុខ។ អាហារតាមដងផ្លូវនៅតំបន់នីមួយៗអាចបង្ហាញអំពីប្រពៃណី វប្បធម៌ ជាពិសេសទទួលបាននូវរសជាតិប្លែកៗ។ អាហារតាមដងផ្លូវ ជាទីពេញនិយមរបស់ពលរដ្ឋមួយចំនួន ព្រោះវាមានតម្លៃថោក ងាយស្រួលទិញ និងមានច្រើនជម្រើសសម្រាប់បរិភោគ។ ចំណីអាហារតាមដងផ្លូវនៅភ្នំពេញជាទីពេញនិយមសម្រាប់និស្សិតមកពីបណ្តាខេត្ត ។ ភាគច្រើនអាហារពេលល្ងាច ឬអាហារតាមដងផ្លូវត្រូវបានគេលក់តាមរទេះ ម៉ូតូ រឺម៉ក ឬតូបតូចៗ។ ក្រឡេកទៅមើលម្ហូបអាហារនៅក្នុងទីក្រុងភ្នំពេញ យើងឃើញមានហាងលក់ម្ហូបអាហារសឹងតែគ្រប់ច្រកល្ហក ហើយគ្រប់ទម្រង់ មានទាំងហាងតូច ធំ រទេះលក់ម្ហូប ក៏ដូចជាស្តង់អាហារនៅពេលយប់ផងដែរ។ ម្ហូបតាមដងផ្លូវ នៅភ្នំពេញជាប្រភេទអាហារដែលយុវវ័យនិយម ព្រោះតម្លៃសមរម្យ និងរសជាតិដ៏ឈ្ងុយឆ្ងាញ់។ ចំណីអាហារនៅតាមដងផ្លូវសាធារណៈសព្វថ្ងៃ កំពុងតែរីកដុះដាលដូចផ្សិត ព្រោះវាទទួលបានការពេញនិយមពីប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្ស ព្រមទាំងទេសចរបរទេសទៀតផង។ មិនតែប៉ុណ្ណោះ រទេះលក់ម្ហូបអាហារ និងភេសជ្ជៈ រួមទាំងកាហ្វេចល័ត ដែលបានចរាចរណ៍លក់នៅតាមផ្លូវក្នុងទីក្រុងភ្នំពេញបានវាយលុកទីផ្សារសេដ្ឋកិច្ចរបស់បណ្តាហាងមួយចំនួនផងដែរ អ្នកដែលតែងតែចូលចិត្តទិញចំណីអាហារ និងភេសជ្ជៈទាំងអស់នោះយកមកទទួលទាន សុទ្ធតែបានបង្ហាញទស្សនៈស្រដៀងគ្នាថា ងាយស្រួលរកទិញញុាំ និងមានតម្លៃសមរម្យ។ ពងទាកូន ក៏ជាអាហារសម្រន់ ឬអាហារតាមដងផ្លូវមួយប្រភេទដែលពេញនិយម ហើយមានរសជាតិឆ្ងាញ់ដែរ។ វាជាអាហារមួយប្រភេទដែលមិនធ្វើឲ្យអ្នកញុាំមានអារម្មណ៍ថាឆាប់ឆ្អែត។ ជាទូទៅគេនិយមញុាំពងទាកូន ជាមួយជីម្យ៉ាងដែលគេហៅថាជីពងទាកូន ម្រេច និងខ្ទឹមជ្រក់ដោយបន្ថែមក្រូចឆ្មាបន្តិចពីលើវា។ សម្រាប់អ្នកចូលចិត្តសាច់ និងអាហារដែលមានរសជាតិហឹរឆ្ងាញ់ សាច់កាប់ និង គោដុត គឺជាជម្រើសដែលមិនអាចរំលងបាន ។ គេអាចញ៉ាំជាមួយបាយ វាជាប្រភេទអាហារសម្រន់មួយផងដែរ ។ ឯសាច់គោដុតចង្កាក់ ឬគោអាំង គឺជាអាហារដែលពេញនិយមខ្លាំងនៅពេលល្ងាច ។ កម្ពុជាក៏សម្បូរទៅដោយគ្រឿងសមុទ្រស្រស់ៗ ដែលជាជម្រើសដ៏ល្អសម្រាប់អាហារពេលល្ងាចផងដែរ ។ គ្រឿងសមុទ្រអាំង ឬដុត មានដូចជា មឹកអាំង ក្តាមដុត បង្គាអាំង ត្រីសមុទ្រអាំង ឬគ្រុំដុត ។ បន្ទាប់ពីអាហារពេលល្ងាច គេនិយមញាំ បង្អែម ឬ ទឹកក្រឡុក ដើម្បីលាងមាត់ ។ បង្អែមខ្មែរភាគច្រើនមានរសជាតិផ្អែម លាយជាមួយទឹកខ្ទិះដូង និងគ្រាប់ធញ្ញជាតិផ្សេងៗ ។ រីឯទឹកក្រឡុកផ្លែឈើស្រស់ៗ គឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចូលចិត្តភេសជ្ជៈស្រស់ស្រាយ នឹងជួយដល់សុខភាព ។ ភេសជ្ជៈទាំងនេះជួយឱ្យមានអារម្មណ៍ស្រស់ស្រាយ និងជួយរំលាយអាហារបានល្អផងដែរ ។ ម្ហូបអាហារ និងអាហារសម្រន់ពេលល្ងាចនៅកម្ពុជា មិនត្រឹមតែផ្តល់នូវរសជាតិឆ្ងាញ់ប្លែកៗប៉ុណ្ណោះទេ ។ វាក៏ជាផ្នែកមួយនៃវប្បធម៌នៃម្ហូបអាហារដ៏សម្បូរបែបរបស់ប្រទេសយើងផងដែរ ។ រសជាតិនៃអាហារទាំងនេះឆ្លុះបញ្ចាំងពីភាពឆ្នៃប្រឌិតរបស់ប្រជាជនខ្មែរ។ អាហារទាំងនេះបានទាក់ទាញចិត្តមនុស្សជាច្រើនឲ្យមកញុំា វាក៏៏ក្លាយទៅជានិមិត្តរូប និងអត្ដសញ្ញាណមួយរបស់យើងផងដែរ។ វាមិនគ្រាន់តែជាអ្វីដែលចម្អែតក្រពះរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឲ្យយើងទទួលបានអារម្មណ៍ស្រស់ស្រាយ និងសប្បាយរីករាយដូចគ្នា។ អាហារពេលល្ងាច ឬអាហារតាមដងផ្លូវបានក្លាយទៅជាជម្រើសដ៏ពេញនិយមមួយសម្រាប់ជនជាតិខ្មែរ។ មនុស្សជាច្រើនអង្គុយទន្ទឹងរង់ចាំឲ្យចុងសប្ដាហ៍ចូលមកដល់ ដើម្បីឲ្យពួកគេអាចទៅដើរកំសាន្តញុំាអាហារតាមដងផ្លូវ។ ការដើរលេងកម្សាន្តនៅពេលល្ងាច និងការភ្លក់ម្ហូបអាហារតាមដងផ្លូវ គឺជាបទពិសោធន៍ដ៏រីករាយមួយសម្រាប់ទាំងប្រជាជនខ្មែរ និងភ្ញៀវទេសចរណ៍ ។